មួយវិញទៀត ដូងក្រឡុកក៏ជាភេសជ្ជៈមួយប្រភេទដែលពេញនិយមសម្រាប់ប្រជាជនខ្មែរដែរ ដោយសារវាផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងមានក្លិនឈ្ងុយរបស់ដូង។ លក្ខណៈពិសេសរបស់ដូងក្រឡុក គឺផ្ដល់ជាតិទឹកច្រើន ជួយបំបាត់ការស្រេកទឹក និងសម្បូរដោយសារធាតុរ៉ែធម្មជាតិ ដែលល្អសម្រាប់សុខភាព។ មិនតែប៉ុណ្ណោះ វាក៏ងាយស្រួលធ្វើផងដែរ ដោយសារគ្រឿងផ្សំសំខាន់ៗមានដូចជា ខ្ទិះដូងស្រស់ ទឹកដូងពីធម្មជាតិ ទឹកដោះគោខាប់ ស្ករស និងទឹកកក។ ជំហានដំបូង ដាក់ខ្ទិះដូង ទឹកដូង ទឹកដោះគោខាប់ ស្ករស និងទឹកកកចូលម៉ាស៊ីនក្រឡុក រួចក្រឡុកឲ្យម៉ដ្ឋល្អជាការស្រេច។